នៅក្នុងយុគសម័យបដិវត្តន៍ឌីជីថលនេះ យុវជនកម្ពុជាបានប្រែក្លាយទូរស័ព្ទដៃ និងបណ្ដាញសង្គមឱ្យទៅជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការតស៊ូមតិដើម្បីបរិស្ថាន និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។ ក្នុងនាមជាអ្នកជំនាញលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងជាពលរដ្ឋដែលមានភាពច្នៃប្រឌិតខ្ពស់ យុវជនមានសមត្ថភាពពិសេសក្នុងការផលិតមាតិកាដែលទាក់ទាញ និងងាយយល់។ ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីបម្រែបម្រួលអាកាសធាតុទៅកាន់មហាជនគ្រប់ស្រទាប់វណ្ណៈ។ ការផ្លាស់ប្តូរពីការប្រើប្រាស់ឯកសារក្រាស់ៗដែលគួរឱ្យធុញទ្រាន់ មកជាការផលិតវីដេអូខ្លីៗលើបណ្ដាញសង្គម ទិកតុក (TikTok) ឬការរចនារូបភាពក្រាហ្វិកពន្យល់ន័យ (Infographics) គឺជាជំហានដ៏មានប្រសិទ្ធភាពមួយ។ វិធីសាស្ត្រថ្មីនេះបានធ្វើឱ្យបញ្ហាបរិស្ថានដែលធ្លាប់តែស្មុគស្មាញ ប្រែក្លាយជាប្រធានបទដ៏មានប្រជាប្រិយភាព និងងាយស្រួលយល់សម្រាប់យុវជន ក៏ដូចជាសាធារណជនទូទៅ។ យុទ្ធនាការតាមអនឡាញទាំងនេះ មិនត្រឹមតែផ្ដល់នូវចំណេះដឹងជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាប្រព័ន្ធប្រកាសអាសន្នទាន់ហេតុការណ៍ ដ៏រហ័សបំផុតមួយ ដែលអាចជួយសង្គ្រោះជីវិត និងទ្រព្យសម្បត្តិបានយ៉ាងមានប្រសិទ្ធភាព។ នៅពេលមានការព្យាករណ៍អំពីការមកដល់នៃព្យុះ ទឹកជំនន់ឆាប់រហ័ស ឬរលកកម្ដៅខ្លាំងពីសំណាក់ក្រសួងពាក់ព័ន្ធ ក្រុមយុវជនសកម្មនិយមបានដើរតួជា អ្នកចែកចាយព័ត៌មានជួរមុខ។ ដោយបំប្លែងទិន្នន័យឧតុនិយមទាំងនោះឱ្យទៅជាសារដាស់តឿនដែលងាយស្ដាប់ រួចចែកចាយបន្តតាមរយៈបណ្ដាញទំនាក់ទំនងសង្គមដែលពេញនិយមដូចជា តេឡេក្រាម (Telegram) ហ្វេសប៊ុក (Facebook) មេសសិនជឺ (Messenger) ឬទំព័រហ្វេសប៊ុកសហគមន៍។ សកម្មភាពចែកចាយព័ត៌មានដ៏រហ័សនេះ ជួយឱ្យសារអាសន្នទៅដល់ដៃប្រជាពលរដ្ឋបានលឿនជាងមុន។ ដែលអនុញ្ញាតឱ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំផែនការជម្លៀស ស្តុកទុកអាហារ ឬការពារសត្វពាហនៈបានទាន់ពេលវេលា។ លើសពីការផ្ដល់ព័ត៌មានចំពោះមុខ យុវជនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្កើតមាតិកាអប់រំដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងសកម្មភាពមនុស្សប្រចាំថ្ងៃ និងវិបត្តិធម្មជាតិឱ្យកាន់តែស៊ីជម្រៅ។ តាមរយៈការប្រើប្រាស់បច្ចេកទេសប្រៀបធៀបរូបភាព ឬវីដេអូពន្យល់ពីហេតុ និងផល ពួកគេបានបង្ហាញឱ្យសាធារណជនឃើញយ៉ាងច្បាស់ពីបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន។ ការបោះចោលសំរាមដោយអនាធិបតេយ្យរហូតដល់ស្ទះលូ និងការកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ គឺជាមូលហេតុចម្បងដែលធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យអាកាសធាតុកាន់តែក្ដៅខ្លាំង។ ការតភ្ជាប់ទំនាក់ទំនងបែបហេតុផលនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គមយ៉ាងខ្លាំងក្លា។ ដោយយុវជនបានលើកទឹកចិត្តឱ្យមនុស្សម្នាងាកមកចាប់អារម្មណ៍លើការការពារបរិស្ថាន និងការរស់នៅតាមបែបនិរន្តរភាព។ ដើម្បីការពារសហគមន៍របស់ពួកគេពីគ្រោះមហន្តរាយធម្មជាតិដែលកាន់តែមានភាពកាចសាហាវ និងមិនទៀងទាត់។ ជាងនេះទៅទៀត យុវជនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីកៀងគរកម្លាំងសាមគ្គីភាព និងការចូលរួមជាសកលក្នុងកិច្ចការងារបរិស្ថានតាមរយៈយុទ្ធនាការស្ម័គ្រចិត្តផ្សេងៗ។ ការបង្កើតក្រុមពិភាក្សាអនឡាញ បានអនុញ្ញាតឱ្យយុវជនមកពីតំបន់ផ្សេងៗគ្នាអាចចែករំលែកបទពិសោធន៍ និងដំណោះស្រាយច្នៃប្រឌិតក្នុងការទប់ទល់នឹងគ្រោះធម្មជាតិនៅក្នុងតំបន់របស់ពួកគេ។ សកម្មភាពទាំងនេះមិនត្រឹមតែជួយពង្រឹងបណ្ដាញទំនាក់ទំនងរវាងយុវជន និងយុវជនប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការផ្ញើសារដ៏រឹងមាំទៅកាន់ថ្នាក់ដឹកនាំ និងអ្នកកំណត់គោលនយោបាយថា យុវជនជំនាន់ក្រោយកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើរាល់សកម្មភាពដែលប៉ះពាល់ដល់អនាគតភពផែនដីរបស់ពួកគេ។ ជារួម ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គមដោយវៃឆ្លាតពីសំណាក់យុវជនកម្ពុជា បានបង្កើតឱ្យមានលំហព័ត៌មានបរិស្ថានដ៏រស់រវើក និងមានឥទ្ធិពល។ ដែលមិនត្រឹមតែបំផុសស្មារតីឱ្យស្រឡាញ់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងនូវប្រព័ន្ធការពារសហគមន៍ដ៏រឹងមាំមួយ។ ភាពរហ័សរហួន និងភាពច្នៃប្រឌិតដែលពួកគេមាន បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាមានភាពស៊ាំកាន់តែខ្ពស់ទៅនឹងវិបត្តិអាកាសធាតុសកល។ ដោយចាប់ផ្ដើមពីការយល់ដឹង ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរឥរិយាបថដែលកើតចេញពីចុងម្រាមដៃ។ ក្នុងន័យនេះ យុវជនមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាធម្មតានោះទេ ប៉ុន្តែពួកគេគឺជា ស្ថាបត្យករឌីជីថល ដែលកំពុងកសាងសង្គមកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងនិរន្តរភាពពីគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត។ ស្មារតីម្ចាស់ការរបស់យុវជនកម្ពុជានាពេលបច្ចុប្បន្ន បានរុញច្រានឱ្យពួកគេឈានជើងចេញពីត្រឹមការតស៊ូមតិតាមបណ្ដាញអនឡាញ មកកាន់ការអនុវត្តសកម្មភាពផ្ទាល់នៅសមរភូមិជួរមុខនៃគ្រោះមហន្តរាយ។ ពួកគេលែងគ្រាន់តែជាអ្នកផ្ដល់យោបល់ ឬអ្នកសង្កេតការណ៍ទៀតហើយ ប៉ុន្តែបានប្រែក្លាយខ្លួនទៅជាកម្លាំងប្រតិបត្តិការដ៏រស់រវើក។ ដែលចុះជួយសហគមន៍ដោយផ្ទាល់នៅតាមមូលដ្ឋានយ៉ាងសកម្មបំផុត។ តាមរយៈការស្ម័គ្រចិត្តចូលរួមក្នុងក្រុមសង្គ្រោះបឋម យុវជនបានលះបង់ពេលវេលាដ៏មានតម្លៃដើម្បីទទួលការបណ្ដុះបណ្ដាលបច្ចេកទេសយ៉ាងហ្មត់ចត់ អំពីរបៀបជួយសង្គ្រោះមនុស្សក្នុងស្ថានភាពអាសន្ន។ ជាពិសេសគឺបច្ចេកទេសសង្គ្រោះក្នុងទឹកក្នុងអំឡុងពេលមានទឹកជំនន់ធ្ងន់ធ្ងរ និងការផ្ដល់ជំនួយវេជ្ជសាស្ត្របឋមមុនពេលបញ្ជូនទៅមណ្ឌលសុខភាព។ ការត្រៀមខ្លួនរួចជាស្រេចនូវជំនាញទាំងនេះ ធ្វើឱ្យពួកគេក្លាយជាបង្អែកដ៏កក់ក្ដៅ និងជឿទុកចិត្តបានសម្រាប់អ្នកភូមិ។ ព្រមទាំងជួយសម្រាលបន្ទុកយ៉ាងច្រើនដល់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងទីទួលសុវត្ថិភាពឱ្យមានសណ្ដាប់ធ្នាប់ និងមានអនាម័យល្អ។ នៅពេលដែលគ្រោះមហន្តរាយកំពុងវាយប្រហារ កម្លាំងយុវជនបានដើរតួជា ភ្នាក់ងារទិន្នន័យចល័ត ដែលមានភាពរហ័សរហួនបំផុត ក្នុងការចុះស្រង់ស្ថិតិ និងវាយតម្លៃស្ថានភាពជាក់ស្ដែងនៅតាមខ្នងផ្ទះនីមួយៗឱ្យបានទាន់ហេតុការណ៍។ ដោយសារពួកគេមានភាពស៊ាំនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងមានកម្លាំងមាំមួន យុវជនអាចចុះទៅដល់គ្រប់ច្រកល្ហកនៃតំបន់រងគ្រោះ។ បើទោះបីជាតំបន់នោះពិបាកធ្វើដំណើរក៏ដោយ ដើម្បីប្រមូលព័ត៌មានយ៉ាងលម្អិតអំពីចំនួនគ្រួសារដែលកំពុងជួបការលំបាក កម្រិតនៃការខូចខាតផ្ទះសម្បែង និងការកំណត់អត្តសញ្ញាណអ្នកដែលត្រូវការជំនួយសង្គ្រោះបន្ទាន់បំផុត ដូចជាស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កូវជាដើម។ ទិន្នន័យជាក់លាក់ដែលពួកគេប្រមូលបាន គឺជាធាតុចូលដ៏សំខាន់ដែលជួយឱ្យរដ្ឋបាលឃុំ-សង្កាត់ អាចបញ្ជូនរបាយការណ៍តម្រូវការចាំបាច់ទៅកាន់រដ្ឋាភិបាលថ្នាក់លើបានយ៉ាងរហ័ស និងត្រឹមត្រូវបំផុត។ ដែលធានាថាជំនួយសង្គ្រោះនឹងត្រូវបែងចែកទៅដល់ដៃជនរងគ្រោះពិតប្រាកដបានទាន់ពេលវេលា និងចំគោលដៅបំផុត។ លើសពីកិច្ចសង្គ្រោះក្នុងគ្រាអាសន្នចំពោះមុខ យុវជនក៏ជាកម្លាំងស្នូលមិនអាចខ្វះបាននៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញ ក្រោយពេលដែលទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗបានថមថយ និងកន្លងផុតទៅ។ ពួកគេបានរួមកម្លាំងគ្នាបង្កើតយុទ្ធនាការសម្អាតបរិស្ថានយ៉ាងសកម្ម ដើម្បីប្រមូលកម្ទេចកម្ទី ភក់ជ្រាំ និងកាកសំណល់ដែលទឹកជំនន់បានបន្សល់ទុក។ ដែលនេះគឺជាវិធានការបង្ការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗនៅក្នុងភូមិឋានក្រោយទឹកស្រក។ ការចូលរួមសម្អាតសាលារៀន វត្តអារាម និងមណ្ឌលសុខភាពពីសំណាក់យុវជន បានជួយឱ្យសេវាសាធារណៈនៅក្នុងសហគមន៍អាចដំណើរការឡើងវិញបានក្នុងរយៈពេលដ៏ខ្លី។ ដែលជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវិលត្រឡប់មករកភាពប្រក្រតីវិញបានយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងការសម្អាត យុវជនក៏បានផ្ដួចផ្ដើមសកម្មភាពការពារធម្មជាតិក្នុងរយៈពេលវែង តាមរយៈការដាំដើមឈើឡើងវិញនៅតាមតំបន់។ ដែលងាយរងគ្រោះបំផុត ដើម្បីបង្កើតជា របាំងការពារធម្មជាតិ ដ៏រឹងមាំសម្រាប់ទប់ទល់នឹងខ្យល់កន្ត្រាក់ ការហូរច្រោះ និងការបាក់ដីនាពេលអនាគត។ សកម្មភាពជួរមុខទាំងអស់នេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា យុវជនកម្ពុជាមិនត្រឹមតែមានការយល់ដឹងខ្ពស់លើបញ្ហាបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេគឺជា អ្នកការពារបរិស្ថាន ដ៏ពិតប្រាកដដែលកំពុងកសាងស្ថិរភាពសម្រាប់សហគមន៍របស់ខ្លួនតាមរយៈការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងសកម្មភាពជាក់ស្ដែងឥតឈប់ឈរ។ ការចូលរួមរបស់ពួកគេបានក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងជាការផ្ញើសារថា សកម្មភាពតូចៗដែលធ្វើឡើងដោយយុវជននៅតាមមូលដ្ឋាន អាចបង្កើតជាផលវិជ្ជមានដ៏ធំធេងសម្រាប់សុវត្ថិភាពរួមនៃសង្គមជាតិទាំងមូល។ ការឈានជើងចូលទៅក្នុងវិស័យតស៊ូមតិ និងការជំរុញគោលនយោបាយ បានបង្ហាញឱ្យឃើញពីការវិវត្តដ៏សំខាន់នៃតួនាទីយុវជនកម្ពុជា ពីអ្នកប្រតិបត្តិនៅថ្នាក់ក្រោមមកជាអ្នកចូលរួមចំណែកផ្ដល់យោបល់ក្នុងកម្រិតសម្រេចចិត្ត។ បច្ចុប្បន្ន សំឡេងរបស់យុវជនកាន់តែមានទម្ងន់នៅក្នុងកិច្ចប្រជុំកម្រិតជាតិ និងអន្តរជាតិ ដែលពួកគេមិនត្រឹមតែចូលរួមដើម្បីស្ដាប់ប៉ុណ្ណោះទេ។ ប៉ុន្តែបានក្លាយជាអ្នកតំណាងឱ្យកង្វល់របស់សហគមន៍ក្នុងការដាក់ញត្តិ ឬសំណើផ្សេងៗទៅកាន់ក្រសួងពាក់ព័ន្ធ។ តាមរយៈវេទិកាយុវជន និងអាកាសធាតុ ពួកគេបានបង្ហាញពីតម្រូវការជាក់ស្ដែងនៃការការពារបរិស្ថាន និងការអភិវឌ្ឍដែលធន់នឹងអាកាសធាតុ។ ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្តក្នុងពេលបច្ចុប្បន្ននឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើអនាគតដែលពួកគេត្រូវរស់នៅ។ ចក្ខុវិស័យវែងឆ្ងាយបំផុតមួយរបស់យុវជន គឺការទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធអប់រំ ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលកំពុងប្រែប្រួលកម្ដៅ។ យុវជនបានស្នើសុំយ៉ាងទទូចឱ្យរដ្ឋាភិបាលបញ្ចូលមេរៀនអំពីបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជំនាញបន្ស៊ាំខ្លួនទៅក្នុងកម្មវិធីសិក្សាជាសកល ចាប់ពីកម្រិតបឋមសិក្សារហូតដល់សាកលវិទ្យាល័យ។ ពួកគេយល់ឃើញថា ចំណេះដឹងគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការកសាងភាពស៊ាំក្នុងសង្គម។ ព្រោះនៅពេលដែលកុមារ និងយុវជនគ្រប់រូបយល់ពីរបៀបរៀបចំខ្លួនសម្រាប់គ្រោះមហន្តរាយ នោះសហគមន៍ទាំងមូលនឹងមានសុវត្ថិភាពកាន់តែខ្ពស់ ហើយការបាត់បង់អាយុជីវិតនឹងត្រូវកាត់បន្ថយមកត្រឹមកម្រិតអប្បបរមា។ បន្ថែមលើការតស៊ូមតិដោយប្រើពាក្យសម្ដី យុវជនកម្ពុជាបានប្រើប្រាស់ ភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដើម្បីជានិមិត្តរូបនៃការផ្លាស់ប្តូរគោលនយោបាយតាមរយៈសកម្មភាពជាក់ស្ដែង។ យុវជនដែលសម្បូរដោយទេពកោសល្យផ្នែកបច្ចេកវិទ្យា បានចាប់ផ្ដើមបង្កើតនូវកម្មវិធីទូរស័ព្ទដៃ ដែលអាចតាមដានកម្រិតទឹកភ្លៀង កម្ពស់ទឹកក្នុងស្ទឹង និងកម្រិតសំណើមក្នុងដីនៅក្នុងភូមិដាច់ស្រយាល។ ការបង្កើតឧបករណ៍ទាំងនេះមិនត្រឹមតែជួយដល់កសិករក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយផ្ញើទៅកាន់អ្នករៀបចំគោលនយោបាយថា យុវជនមានសមត្ថភាពក្នុងការផ្ដល់នូវដំណោះស្រាយឌីជីថលដែលចំណាយដើមទុនទាប តែមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ ជារួម ការងើបឡើងនៃចលនាតស៊ូមតិរបស់យុវជន បានផ្លាស់ប្តូររូបភាពនៃយុវជនខ្មែរឱ្យទៅជា ស្ថាបត្យករនៃដំណោះស្រាយ ដែលមានចក្ខុវិស័យច្បាស់លាស់សម្រាប់ប្រទេសជាតិ។ តាមរយៈការដាក់បញ្ចូលរវាងការតស៊ូមតិផ្នែកគោលនយោបាយ ការជំរុញការអប់រំ និងការបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ពួកគេកំពុងកសាងផ្លូវមួយដែលនាំទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ សកម្មភាពទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា យុវជនមិនមែនគ្រាន់តែជាអ្នកបន្តវេននាពេលអនាគតនោះទេ។ ប៉ុន្តែពួកគេគឺជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងពេលបច្ចុប្បន្ន ដែលកំពុងការពារភពផែនដី និងសហគមន៍របស់ពួកគេឱ្យរួចផុតពីវិបត្តិនៃគ្រោះមហន្តរាយធម្មជាតិយ៉ាងរឹងមាំបំផុត។ ការផ្លាស់ប្តូរឥរិយាបថ និងការបង្ហាញខ្លួនជាអ្នកដឹកនាំតាមរយៈគំរូជាក់ស្តែង បានក្លាយជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតមួយរបស់យុវជនកម្ពុជា ក្នុងការបង្កើតឱ្យមានចលនារស់នៅប្រកបដោយនិរន្តរភាព និងការកសាងសង្គមដែលធន់នឹងវិបត្តិអាកាសធាតុ។ យុវជននាពេលបច្ចុប្បន្នលែងគ្រាន់តែរង់ចាំការណែនាំ ឬបទបញ្ជាពីស្ថាប័នថ្នាក់លើឡើយ ប៉ុន្តែពួកគេបានចាប់ផ្តើមអនុវត្ត ការរស់នៅបៃតង ចេញពីខ្លួនឯង និងក្នុងរង្វង់គ្រួសារ ដើម្បីជាការតបស្នង និងការពារប្រព័ន្ធអេកូឡូស៊ី។ សកម្មភាពប្រចាំថ្ងៃដែលមើលទៅហាក់ដូចជាសាមញ្ញ រួមមានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែម្ដង ការប្រើប្រាស់ថាមពលសន្សំសំចៃ និងការគាំទ្រផលិតផលកសិកម្មក្នុងស្រុក។ ការជ្រើសរើសប្រើប្រាស់ផលិតផលដែលដាំដុះតាមបច្ចេកទេសឆ្លាតវៃទាំងនេះ គឺជាសក្ខីភាពដែលបង្ហាញពីការប្ដេជ្ញាចិត្តដ៏មាំមួនរបស់ពួកគេចំពោះបរិស្ថាន។ ការផ្លាស់ប្តូរទម្លាប់តូចៗទាំងនេះ នៅពេលដែលយុវជនរាប់លាននាក់ធ្វើរួមគ្នា វានឹងបង្កើតជាកម្លាំងរុញច្រានសេដ្ឋកិច្ចឱ្យងាកទៅរកវិស័យបៃតង និងកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ដែលជាខែលការពារធម្មជាតិដ៏សំខាន់បំផុតប្រឆាំងនឹងគ្រោះមហន្តរាយ។ បន្ថែមពីលើការកែប្រែទម្លាប់ផ្ទាល់ខ្លួន យុវជនបានដើរតួជា ស្ពានចំណេះដឹងដ៏សំខាន់ និងជាអ្នកសម្របសម្រួលមតិចម្រុះនៅក្នុងគ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល តាមរយៈការអប់រំតាមបែបបញ្ច្រាសគឺពីក្មេងទៅចាស់។ ក្នុងសង្គមខ្មែរដែលឱ្យតម្លៃលើបទពិសោធន៍ចាស់ទុំ យុវជនបានប្រើប្រាស់ភាពវៃឆ្លាត ជំនាញឌីជីថល និងចិត្តអត់ធ្មត់ ដើម្បីពន្យល់ពីបញ្ហាបរិស្ថានដល់មនុស្សជំនាន់មុន។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីបង្រៀនឪពុកម្ដាយ ឬចាស់ទុំក្នុងភូមិឱ្យយល់ដឹងកាន់តែច្បាស់ ពីបាតុភូតដ៏ស្មុគស្មាញនៃបម្រែបម្រួលអាកាសធាតុ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន។ ពួកគេបានព្យាយាមបង្ហាញពីទំនាក់ទំនងរវាងការឡើងកម្តៅផែនដី និងការប្រែប្រួលនៃរដូវកាលដែលប៉ះពាល់ដល់ទិន្នផលស្រែចម្ការ។ ដែលចំណុចនេះជួយឱ្យចាស់ទុំងាកមកទទួលយកការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬគ្រាប់ពូជដែលធន់នឹងកម្តៅ និងទឹកជំនន់។ ការអប់រំបែបនេះ មិនត្រឹមតែជួយឱ្យសហគមន៍មានការយល់ដឹងកាន់តែច្បាស់អំពីគ្រោះថ្នាក់នៃវិបត្តិអាកាសធាតុប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានពង្រឹងសាមគ្គីភាព និងការយោគយល់គ្នារវាងមនុស្សពីរជំនាន់ ក្នុងការត្រៀមខ្លួនទប់ទល់នឹងគ្រោះធម្មជាតិរួមគ្នាដោយមិនមានការរើសអើង។ តាមរយៈការដឹកនាំតាមគំរូ និងការអនុវត្តជាក់ស្ដែងនេះ យុវជនបានផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលធ្លាប់តែយល់ថា ការការពារបរិស្ថានជារឿងឆ្ងាយខ្លួន ឬជារឿងដែលត្រូវទុកឱ្យរដ្ឋាភិបាលជាអ្នកដោះស្រាយតែម្នាក់ឯង។ នៅពេលដែលពួកគេបង្ហាញឱ្យឃើញថា ការរស់នៅដោយមានមនសិការចំពោះធម្មជាតិមិនត្រឹមតែជួយដល់ភពផែនដីប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកាគ្រួសារ និងលើកកម្ពស់សុខភាពសាធារណៈទៀតនោះ វាក៏បានក្លាយជាកម្លាំងទាក់ទាញដ៏ខ្លាំងក្លាឱ្យមនុស្សគ្រប់វ័យចង់ធ្វើតាម និងចូលរួមចំណែក។ សកម្មភាពរបស់ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរសង្គមដ៏ធំធេងបំផុត គឺចាប់ផ្តើមចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គលម្នាក់ៗនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដែលវានឹងរីកសាយភាយក្លាយជាវប្បធម៌ថ្មីមួយនៃភាពស៊ាំនឹងគ្រោះមហន្តរាយ។ ជារួម យុវជនកម្ពុជាកំពុងសរសេរប្រវត្តិសាស្ត្រថ្មីមួយ ដែលមនុស្សជាតិរស់នៅដោយសុខដុមរមនាជាមួយធម្មជាតិ និងមានភាពម្ចាស់ការលើការការពារអនាគតរបស់ពួកគេពីគ្រោះមហន្តរាយដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ការដឹកនាំតាមរយៈសកម្មភាពគំរូនេះ បានធ្វើឱ្យពួកគេក្លាយជា អ្នកការពារបរិស្ថាន ដែលមិនត្រឹមតែផ្លាស់ប្តូររូបភាពនៃសហគមន៍របស់ពួកគេនៅថ្ងៃនេះប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានបណ្ដុះគ្រាប់ពូជនៃនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយៗទៀតផងដែរ។ តាមរយៈការតស៊ូព្យាយាម និងការរក្សាជំហរបៃតងនេះ យុវជនបានក្លាយជាសសរស្តម្ភដ៏រឹងមាំក្នុងការធានាថា កម្ពុជានឹងមានភាពធន់ និងត្រៀមខ្លួនជានិច្ចចំពោះរាល់ការប្រែប្រួលនៃធម្មជាតិដែលមិនអាចទាយទុកជាមុនបាន។